បន្លែកញ្ឆែត គឺជាបន្លែស្លឹកបៃតងមួយប្រភេទដែលដុះលូតលាស់បានល្អនៅក្នុងទឹក ហើយត្រូវបានគេប្រើយ៉ាងទូលំទូលាយក្នុងការចម្អិនម្ហូបអាស៊ី ជាពិសេសនៅតំបន់អាស៊ីអាគ្នេយ៍ រួមទាំងប្រទេសកម្ពុជាផងដែរ។ កញ្ឆែតមានដើមទន់ៗ ប្រហោងៗ ស្លឹកមានរាងស្រួច ឬទ្រវែងបន្តិច រសជាតិស្រួយឆ្ងាញ់ មានក្លិនឈ្ងុយបន្តិចៗ និងសម្បូរទៅដោយជាតិដែក វីតាមីនអេ និងស៉ី កាល់ស្យូម និងជាតិសរសៃ។ ណាមួយវិញទៀត បន្លែកញ្ឆែត គឺជាបន្លែមួយប្រភេទដែលពេញនិយមនៅក្នុងម្ហូបខ្មែរ ដោយសារតែរសជាតិឆ្ងាញ់ និងមានជីវជាតិជាច្រើនសម្រាប់សុខភាព។ កញ្ឆែត គឺជាបន្លែមួយប្រភេទដែលគេនិយមយកមកធ្វើម្ហូបបានយ៉ាងសម្បូរបែប ទាំងរសជាតិហឹរ ផ្អែម ប្រៃ និងជូរ។ មុខម្ហូបខ្មែរមួយចំនួនដែលចម្អិនជាមួយបន្លែកញ្ឆែតមានដូចជា កញ្ឆែតឆាក្រហម ត្រីបឹងកញ្ឆែត សម្លម្ជូរកញ្ឆែត ឆាកញ្ឆែត និងកញ្ឆែតដែលគេយកធ្វើជាអន្លក់ជាដើម។